ការធ្វើស្រែចម្ការ គឺជាវិស័យកសិកម្មដ៏សំខាន់បំផុតនៅកម្ពុជា ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ច និងប្រភពចំណូលចម្បងរបស់ប្រជាកសិករខ្មែរភាគច្រើន។ ប្រជាកសិករតែងតែធ្វើស្រែដោយផ្អែកលើលក្ខខណ្ឌភូមិសាស្ត្រ និងធនធានទឹកដែលពួកគេមាន។ ជាទូទៅ ការធ្វើស្រែនៅកម្ពុជាអាចបែងចែកជាពីរប្រភេទធំៗ គឺការធ្វើស្រែអាស្រ័យទឹកភ្លៀង និងការធ្វើស្រែដែលមានប្រព័ន្ធស្រោចស្រព។ ការធ្វើស្រែអាស្រ័យទឹកភ្លៀង គឺជាទម្រង់នៃការធ្វើស្រែដែលមានអាយុកាលយូរលង់ណាស់មកហើយនៅកម្ពុជា ដែលពឹងផ្អែកទាំងស្រុងទៅលើទឹកភ្លៀងធម្មជាតិ។ នេះមានន័យថា ភាពជោគជ័យនៃរបរមួយនេះគឺផ្អែកលើរបបទឹកភ្លៀង ដែលជាកត្តាមួយមិនអាចគ្រប់គ្រងបាន។ ប្រជាកសិករភាគច្រើនចាប់ផ្តើមភ្ជួររាស់ និងព្រួសស្រូវនៅរដូវវស្សា ដែលជាធម្មតាចាប់ពីខែឧសភា រហូតដល់ខែវិច្ឆិកា។ ក្នុងអំឡុងពេលនេះ ពួកគេរំពឹងថា នឹងមានភ្លៀងធ្លាក់បានគ្រប់គ្រាន់សម្រាប់ដំណាំស្រូវលូតលាស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការពឹងផ្អែកខ្លាំងលើធម្មជាតិ ភាពជោគជ័យនៃរបរនេះងាយរងគ្រោះដោយសារគ្រោះរាំងស្ងួត ឬទឹកជំនន់។ ប្រសិនបើភ្លៀងមិនធ្លាក់គ្រប់គ្រាន់ ឬធ្លាក់ច្រើនលើសលប់ នោះទិន្នផលស្រូវអាចនឹងធ្លាក់ចុះយ៉ាងគំហុក ឬខូចខាតទាំងស្រុង ដែលបង្កជាផលវិបាកធ្ងន់ធ្ងរដល់ជីវភាពកសិករ។ របរនេះបង្ហាញពីភាពប៉ិនប្រសប់របស់កសិករខ្មែរក្នុងការសម្របខ្លួនទៅនឹងធម្មជាតិ ប៉ុន្តែក៏ជាសញ្ញាមួយបញ្ជាក់ពីភាពងាយរងគ្រោះរបស់ពួកគេចំពោះការប្រែប្រួលអាកាសធាតុផងដែរ។ លើសពីនេះទៅទៀតក៏មានបញ្ហាប្រឈមបន្ថែមសម្រាប់ការធ្វើស្រែអាស្រ័យទឹកភ្លៀងផងដែរ។ ក្រៅពីគ្រោះរាំងស្ងួត និងទឹកជំនន់ ការធ្វើស្រែអាស្រ័យទឹកភ្លៀងក៏ជួបប្រទះបញ្ហាប្រឈមផ្សេងទៀតដូចខាងក្រោម។ កង្វះខាតប្រព័ន្ធធារាសាស្ត្រ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់តំបន់ដែលពឹងផ្អែកខ្លាំងលើទឹកភ្លៀងក្នុងការធ្វើស្រែ។ តំបន់ទាំងនេះជារឿយៗខ្វះខាតនូវប្រព័ន្ធធារាសាស្ត្រទំនើបៗ ដូចជាប្រឡាយមេ ប្រឡាយរង ទំនប់ទឹក ឬស្ថានីយបូមទឹក ដែលអាចជួយគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធភាពពេញមួយឆ្នាំ។ ផលវិបាកនៃការខ្វះខាតនេះគឺ៖ បើគ្មានប្រព័ន្ធធារាសាស្ត្រ កសិករមិនអាចធ្វើស្រែនៅរដូវប្រាំងបានទេ ដោយសារខ្វះខាតទឹកសម្រាប់ស្រោចស្រព។ នេះធ្វើឱ្យពួកគេមានរដូវដាំដុះតែមួយគត់ក្នុងមួយឆ្នាំ ដែលកាត់បន្ថយផលិតភាពកសិកម្មយ៉ាងខ្លាំង។ ការពឹងផ្អែកលើទឹកភ្លៀងតែមួយមុខ ធ្វើឱ្យកសិករមិនអាចបង្កើនចំនួនដងនៃការដាំដុះដំណាំបានឡើយ។ នេះមិនត្រឹមតែប៉ះពាល់ដល់ប្រាក់ចំណូលរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧបសគ្គដល់ការធានាសន្តិសុខស្បៀងផងដែរ។ បម្រែបម្រួលអាកាសធាតុសកល កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្មនៅកម្ពុជា ជាពិសេសចំពោះការធ្វើស្រែអាស្រ័យទឹកភ្លៀង។ បញ្ហាប្រឈមដ៏ធំបំផុតមួយគឺ របបទឹកភ្លៀងកាន់តែមិនទៀងទាត់ និងពិបាកព្យាករណ៍។ ផលវិបាកជាក់ស្តែងនៃការប្រែប្រួលនេះរួមមាន៖ ជួនកាលភ្លៀងមិនធ្លាក់គ្រប់គ្រាន់ ឬ គ្រោះរាំងស្ងួត តាមតម្រូវការដំណាំទេ បណ្ដាលឱ្យស្រូវងាប់ ឬមិនលូតលាស់ល្អ។ គ្រោះរាំងស្ងួតយូរអង្វែងអាចបំផ្លាញដំណាំទាំងស្រុង និងធ្វើឱ្យកសិករខាតបង់យ៉ាងដំណំ។ ជួនកាលភ្លៀងធ្លាក់ខ្លាំងលើសលប់ បណ្ដាលឱ្យមានទឹកជំនន់លិចលង់ស្រែចម្ការ បំផ្លាញដំណាំមុនពេលប្រមូលផល។ ទឹកជំនន់ក៏អាចធ្វើឱ្យដីបាត់បង់ជីជាតិ និងពិបាកក្នុងការដាំដុះឡើងវិញ។ ស្ថានភាពទាំងនេះបង្កជាហានិភ័យខ្ពស់ដល់ទិន្នផលកសិកម្ម និងគំរាមកំហែងដល់សន្តិសុខស្បៀងជាតិ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាកសិកររាប់លាននាក់ដែលពឹងផ្អែកលើវិស័យនេះ។ គុណភាពដី គឺជាកត្តាសំខាន់មួយដែលជះឥទ្ធិពលផ្ទាល់ដល់ផលិតភាពដំណាំ ជាពិសេសចំពោះការធ្វើស្រែដែលពឹងផ្អែកលើទឹកភ្លៀង។ ដីស្រែមួយចំនួននៅកម្ពុជា ដែលមិនមានប្រព័ន្ធធារាសាស្ត្រទ្រទ្រង់ ជារឿយៗប្រឈមនឹងបញ្ហា៖ ដីអាចបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗដោយសារការដាំដុះដដែលៗជាច្រើនឆ្នាំដោយគ្មានការបំប៉នគ្រប់គ្រាន់ ឬដោយសារលក្ខណៈដីដើម។ ដីខ្វះជីជាតិធ្វើឱ្យស្រូវមិនលូតលាស់បានល្អ ទិន្នផលទាប និងធន់ទ្រាំនឹងជំងឺមិនបានល្អ។ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ដីស្រែដែលមិនមានគម្របការពារគ្រប់គ្រាន់ អាចរងការហូរច្រោះស្រទាប់ដីខាងលើដែលមានជីជាតិខ្ពស់។ ការហូរច្រោះនេះនាំឱ្យដីកាន់តែបាត់បង់ជីជាតិ និងអាចបង្កជាបញ្ហាដីសើមជ្រុល ឬដីមានជាតិអាស៊ីតខ្ពស់ ដែលប៉ះពាល់ដល់ការលូតលាស់ស្រូវយ៉ាងធ្ងន់ធ្ងរ។ បច្ចេកទេសដាំដុះ ក៏ជាកត្តាសំខាន់មួយដែលកំណត់ពីទិន្នផលស្រូវផងដែរ។ កសិករមួយចំនួននៅតែប្រើប្រាស់បច្ចេកទេសដាំដុះបែបបុរាណ ដែលត្រូវបានបន្សល់ទុកពីដូនតា។ បច្ចេកទេសទាំងនេះទោះបីជាស័ក្តិសមនឹងលក្ខខណ្ឌពីមុនក៏ដោយ ក៏មិនសូវមានប្រសិទ្ធភាពក្នុងការបង្កើនទិន្នផលធៀបនឹងការធ្វើស្រែដែលមានប្រព័ន្ធស្រោចស្រព ឬបច្ចេកទេសទំនើបនោះទេ។ បច្ចេកទេសបុរាណទាំងនេះអាចរួមមានដូចដែលបានរៀបរាប់ខាងក្រោម។ ការប្រើប្រាស់ពូជស្រូវចាស់ៗ ដែលពូជស្រូវខ្លះមានអាយុកាលយូរហើយ មិនសូវធន់នឹងជំងឺ ឬសត្វល្អិត និងមានទិន្នផលទាបជាងពូជស្រូវកែលម្អថ្មីៗ។ ការគ្រប់គ្រងទឹកមិនមានប្រសិទ្ធភាព ឬការខ្វះប្រព័ន្ធធារាសាស្រ្ត ធ្វើឲ្យកសិករមិនអាចគ្រប់គ្រងកម្រិតទឹកក្នុងស្រែបានល្អ ដែលប៉ះពាល់ដល់ការលូតលាស់ស្រូវ។ មួយវិញទៀត ជួនកាលកសិករមិនទាន់មានចំណេះដឹងគ្រប់គ្រាន់ក្នុងការប្រើប្រាស់ជី ឬថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដែលអាចធ្វើឱ្យដីខូច ឬប៉ះពាល់ដល់សុខភាព។ កសិករមួយចំនួនអាចមិនទាន់ទទួលបានព័ត៌មាន ឬការបណ្ដុះបណ្ដាលអំពីបច្ចេកទេសដាំដុះថ្មីៗ ដូចជាការប្រើប្រាស់ពូជថ្មី ការគ្រប់គ្រងសត្វល្អិតចង្រៃដោយធម្មជាតិ ឬការអនុវត្តកសិកម្មឆ្លាតវៃនឹងអាកាសធាតុ។ របរនេះបង្ហាញពីភាពប៉ិនប្រសប់របស់កសិករខ្មែរក្នុងការសម្របខ្លួនទៅនឹងធម្មជាតិ ប៉ុន្តែក៏ជាសញ្ញាមួយបញ្ជាក់ពីភាពងាយរងគ្រោះរបស់ពួកគេចំពោះការប្រែប្រួលអាកាសធាតុផងដែរ។ ផ្ទុយពីការធ្វើស្រែអាស្រ័យទឹកភ្លៀង ការធ្វើស្រែដែលមានប្រព័ន្ធស្រោចស្រព គឺជាប្រភេទកសិកម្មដែលទទួលបានផលល្អប្រសើរជាងមុនយ៉ាងខ្លាំង។ នេះគឺដោយសារតែវាមានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និងអាចគ្រប់គ្រងបាន តាមរយៈហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ប្រព័ន្ធធារាសាស្ត្រ ទំនប់ទឹក ឬប្រឡាយ។ ដែលប្រព័ន្ធស្រោចស្រពទាំងអស់នេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់ប្រជាកសិករ។ កសិករអាចបង្កើនរដូវដាំដុះជំនួសឱ្យការពឹងផ្អែកតែលើទឹកភ្លៀងធម្មជាតិនៃរដូវវស្សា កសិករអាចធ្វើស្រែបានច្រើនដងក្នុងមួយឆ្នាំ ជាក់ស្ដែងដូចជាការដាំដុះស្រូវប្រាំងជាដើម។ សមត្ថភាពក្នុងការដាំដុះលើសពីមួយរដូវក្នុងមួយឆ្នាំនេះ ជួយបង្កើនប្រាក់ចំណូលគ្រួសារយ៉ាងសំខាន់។ កសិករអាចលក់ផលស្រូវបានកាន់តែច្រើនដង ដែលធានាបាននូវលំហូរសាច់ប្រាក់ទៀងទាត់ និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់ពួកគេ។ លើសពីនេះ ការបង្កើនរដូវដាំដុះក៏រួមចំណែកដល់សន្តិសុខស្បៀងជាតិផងដែរ ដោយធានាបាននូវការផ្គត់ផ្គង់អង្ករគ្រប់គ្រាន់ពេញមួយឆ្នាំ។ ការបង្កើនទិន្នផល គឺជាគុណសម្បត្តិដ៏សំខាន់មួយទៀតនៃការធ្វើស្រែដែលមានប្រព័ន្ធស្រោចស្រព។ ជាមួយនឹងការគ្រប់គ្រងទឹកបានល្អ ដំណាំស្រូវអាចលូតលាស់ពេញលេញ និងទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការ។ មិនថាពេលមានគ្រោះរាំងស្ងួត ឬភ្លៀងធ្លាក់មិនទៀងទាត់ឡើយ ដំណាំនៅតែទទួលបានទឹកដែលចាំបាច់សម្រាប់ការលូតលាស់។ កសិករអាចលិចទឹកស្រែ ឬបង្ហូរទឹកចេញតាមតម្រូវការដំណាក់កាលលូតលាស់របស់ស្រូវ ដែលជួយបង្កើនប្រសិទ្ធភាពការប្រើប្រាស់ជី និងកាត់បន្ថយការដុះស្មៅចង្រៃ។ ជាលទ្ធផល កត្តាទាំងអស់នេះជួយបង្កើនទិន្នផលក្នុងមួយហិកតាបានខ្ពស់ជាងស្រែអាស្រ័យទឹកភ្លៀងយ៉ាងច្បាស់លាស់។ ប្រព័ន្ធស្រោចស្រពដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាស្ថេរភាពដំណាំ ដែលជាកត្តាស្នូលសម្រាប់សន្តិសុខស្បៀង និងជីវភាពកសិករ។ វាជួយកាត់បន្ថយហានិភ័យពីគ្រោះរាំងស្ងួត ឬទឹកជំនន់ ដែលជាបញ្ហាប្រឈមធំៗក្នុងការធ្វើស្រែអាស្រ័យទឹកភ្លៀង។ អត្ថប្រយោជន៍ចម្បងនៃស្ថេរភាពដំណាំនេះគឺ៖ កសិករមិនចាំបាច់បារម្ភច្រើនអំពីភាពប្រែប្រួលនៃអាកាសធាតុនោះទេ។ ពួកគេអាចមានទំនុកចិត្តថាដំណាំរបស់ពួកគេនឹងទទួលបានទឹកគ្រប់គ្រាន់ ទោះបីជាមានការប្រែប្រួលអាកាសធាតុមិនទៀងទាត់ក៏ដោយ។ ការផ្គត់ផ្គង់ទឹកថេរ ធ្វើឱ្យការលូតលាស់ដំណាំមានភាពទៀងទាត់ ដែលនាំឱ្យមានទិន្នផលខ្ពស់ និងអាចព្យាករណ៍បាន។ ជាមួយនឹងដំណាំដែលមានស្ថេរភាព ការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់គ្រួសារ និងសហគមន៍ក៏មានភាពប្រសើរឡើងផងដែរ ដោយកាត់បន្ថយការភ័យខ្លាចនៃការខ្វះខាតស្បៀង។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ការធ្វើស្រែដែលមានប្រព័ន្ធស្រោចស្រពក៏អាចរួមបញ្ចូលការអនុវត្តបច្ចេកវិទ្យា និងវិធីសាស្ត្រទំនើបៗជាច្រើនដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាព។ ការបញ្ចូលបច្ចេកវិទ្យាទៅក្នុងការដាំដុះអាចជួយកសិករឱ្យសម្រេចបានទិន្នផលកាន់តែខ្ពស់ និងកាត់បន្ថយហានិភ័យ។ បច្ចេកវិទ្យា និងការអនុវត្តទាំងនោះរួមមានដូចការរៀបរាប់ខាងក្រោម។ ការជ្រើសរើសពូជស្រូវធន់ គឺជាកត្តាសំខាន់ណាស់ក្នុងការបង្កើនផលិតភាព និងធានានិរន្តរភាពនៃការធ្វើស្រែ ជាពិសេសនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ យ៉ាងណាមិញការប្រើប្រាស់ពូជស្រូវដែលត្រូវបានកែលម្អ ក៏បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផងដែរ។ ពូជស្រូវដែលធន់នឹងជំងឺ និងសត្វល្អិត ជួយកាត់បន្ថយការខូចខាតដំណាំ ដែលធ្វើឱ្យកសិករចំណាយតិចលើថ្នាំកសិកម្ម និងកាត់បន្ថយហានិភ័យនៃការបាត់បង់ផល។ ការជ្រើសរើសពូជដែលស័ក្តិសមនឹងប្រភេទដី ឧទាហរណ៍ ដីខ្សាច់ ដីល្បាយ និងលក្ខខណ្ឌទឹក ឧទាហរណ៍ ធន់នឹងគ្រោះរាំងស្ងួត ធន់នឹងទឹកជំនន់ គឺជាគន្លឹះដើម្បីឱ្យស្រូវលូតលាស់បានល្អបំផុត។ ពូជស្រូវកែលម្អជាទូទៅមានសមត្ថភាពផ្ដល់ទិន្នផលខ្ពស់ជាងពូជស្រូវបុរាណ។ សូម្បីតែក្នុងករណីមានបម្រែបម្រួលអាកាសធាតុមិនទៀងទាត់ ក៏ពូជស្រូវធន់នៅតែអាចលូតលាស់បានល្អ និងផ្ដល់ផលគួរសម ដែលជួយធានាសន្តិសុខស្បៀងដល់កសិករ។ ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមបច្ចេកទេសត្រឹមត្រូវ គឺជារឿងសំខាន់ណាស់ក្នុងការធ្វើស្រែប្រកបដោយប្រសិទ្ធភាព។ វាមិនមែនគ្រាន់តែជាការបាញ់ ឬដាក់ផ្ដេសផ្ដាសនោះទេ ប៉ុន្តែជាការអនុវត្តដែលទាមទារចំណេះដឹងច្បាស់លាស់ពីកសិករ។ លើសពីនេះការគ្រប់គ្រងជី និងថ្នាំកសិកម្មត្រឹមត្រូវក៏ជាផ្នែកមួយនៃការធ្វើឲ្យដំណាំលូតលាស់ល្អ និងទទួលបានទិន្នផលច្រើនផងដែរ។ កសិករត្រូវដឹងថាតើដី និងដំណាំរបស់ពួកគេត្រូវការជីប្រភេទណា ឧទាហរណ៍ ជីអាសូត ជីផូស្វ័រ ជីប៉ូតាស្យូម និងសមាមាត្រប៉ុន្មាន ដើម្បីបំពេញតម្រូវការដំណាំ។ ការប្រើប្រាស់ជី ឬថ្នាំច្រើនពេក មិនត្រឹមតែខ្ជះខ្ជាយថវិកាប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់ដី និងបរិស្ថានទៀតផង។ ផ្ទុយទៅវិញ ការប្រើប្រាស់តិចពេក ឬច្រើនហួសកម្រិតពេកក៏មិនផ្ដល់បានប្រសិទ្ធភាពដែរ។ ការដាក់ជី ឬបាញ់ថ្នាំនៅដំណាក់កាលលូតលាស់ណាដែលសមស្របបំផុតរបស់ដំណាំ គឺជារឿងសំខាន់។ ការអនុវត្តទាន់ពេលជួយឱ្យដំណាំស្រូបយកសារធាតុបានល្អ និងការពារពីជំងឺបានទាន់ពេលវេលា។ ការអនុវត្តត្រឹមត្រូវតាមក្បួនខ្នាតទាំងនេះក៏អាចជាចំណែកជួយដល់ប្រជាកសិករមួយចំណែកផងដែរ។ ការដាក់ជីត្រឹមត្រូវជួយដល់ការបង្កើនជីជាតិដី និងធ្វើឱ្យដីមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ស្រូវ។ ការពារដំណាំពីសត្វល្អិត និងជំងឺ កាត់បន្ថយការខូចខាតដំណាំ និងធានាបាននូវទិន្នផលល្អ។ រួមចំណែកកាត់បន្ថយការចំណាយដែលមិនចាំបាច់ ជៀសវាងការខ្ជះខ្ជាយធនធាន និងបង្កើនប្រាក់ចំណេញ។ បច្ចុប្បន្នបច្ចេកវិទ្យាកសិកម្មទំនើបៗ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកែប្រែមុខមាត់វិស័យកសិកម្មនៅកម្ពុជា។ ឧបករណ៍ទំនើបៗដូចជា ម៉ាស៊ីនភ្ជួររាស់ ម៉ាស៊ីនបាញ់ថ្នាំ និងម៉ាស៊ីនច្រូតកាត់ បានក្លាយជាផ្នែកមួយដ៏ចាំបាច់ក្នុងការធ្វើកសិកម្មនាពេលបច្ចុប្បន្ន។ ឧបករណ៍ទាំងនេះផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្បើមដល់ប្រជាកសិករ។ ការប្រើប្រាស់ម៉ាស៊ីនក្នុងវិស័យកសិកម្មផ្ដល់អត្ថប្រយោជន៍សំខាន់បំផុតមួយគឺ ជួយសន្សំសំចៃពេលវេលាយ៉ាងច្រើនសន្ធឹកសន្ធាប់។ កាលពីមុន កសិករត្រូវចំណាយពេលច្រើនថ្ងៃ ឬសប្តាហ៍ ដើម្បីបញ្ចប់ការងារដូចជាការភ្ជួររាស់ ដាំដុះ ឬច្រូតកាត់ ដោយពឹងផ្អែកលើកម្លាំងពលកម្មមនុស្ស ឬសត្វ។ បច្ចុប្បន្ន ជាមួយនឹងវត្តមានម៉ាស៊ីនទំនើបៗ កសិករអាចបញ្ចប់ការងារបានលឿនជាងមុនយ៉ាងឆាប់រហ័ស។ ឧទាហរណ៍ ម៉ាស៊ីនភ្ជួររាស់អាចភ្ជួរដីបានច្រើនហិកតាក្នុងរយៈពេលតែប៉ុន្មានម៉ោង ខណៈដែលការប្រើគោក្របីអាចចំណាយពេលពេញមួយថ្ងៃសម្រាប់ផ្ទៃដីតិចជាង។ ក្នុងនោះដែរ វាក៏អាចជួយសន្សំសំចៃពេលវេលា ដែលអាចឱ្យកសិករមានលទ្ធភាពធ្វើការងារផ្សេងៗបានទៀតផង។ កសិករអាចមានពេលវេលាក្នុងការថែទាំដំណាំផ្សេងៗ ឬការងារក្រៅពីវិស័យកសិកម្មដើម្បីបង្កើនចំណូល។ បង្កើនរដូវដាំដុះ: ដូចដែលបានរៀបរាប់ពីមុន ពេលវេលាដែលសន្សំបានអាចអនុញ្ញាតឱ្យកសិករធ្វើស្រែបានច្រើនដងក្នុងមួយឆ្នាំ។ បង្កើនរដូវដាំដុះ ព្រោះពេលវេលាដែលសន្សំបានអាចអនុញ្ញាតឱ្យកសិករធ្វើស្រែបានច្រើនដងក្នុងមួយឆ្នាំ។ ការប្រើប្រាស់គ្រឿងយន្តកសិកម្មទំនើបៗមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការកាត់បន្ថយកម្លាំងពលកម្មរបស់កសិករ។ ម៉ាស៊ីនមានសមត្ថភាពបំពេញការងារធ្ងន់ៗបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដែលកាលពីមុនត្រូវប្រើកម្លាំងមនុស្សច្រើន ឬសត្វពាហនៈ។ នេះជួយកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្មមនុស្សយ៉ាងខ្លាំង ជាពិសេសនៅរដូវកាលសំខាន់ៗដូចជារដូវប្រមូលផលដែលត្រូវការកម្លាំងច្រើន។ កសិករមិនចាំបាច់ព្រួយបារម្ភពីការខ្វះខាតកម្លាំងពលកម្ម ឬការជួលកម្លាំងពលកម្មថ្លៃៗនោះទេ។ ម៉ាស៊ីនអាចបំពេញការងារទាំងនេះដោយប្រសិទ្ធភាព និងភាពជាក់លាក់ខ្ពស់។ ឧបករណ៍ទំនើបៗក៏ជួយធានានូវគុណភាពការងារខ្ពស់ផងដែរ ដូចជាការភ្ជួររាស់បានជ្រៅនិងស្មើល្អ ការបាចជីបានត្រឹមត្រូវ ឬការច្រូតកាត់ដែលកាត់បន្ថយការខាតបង់។ តាមរយៈការបង្កើនប្រសិទ្ធភាព និងគុណភាពការងារ ឧបករណ៍ទាំងនេះរួមចំណែកដោយផ្ទាល់ដល់ការបង្កើនទិន្នផលស្រូវ ឬដំណាំផ្សេងៗ។ ការរីករាលដាលនៃការប្រើប្រាស់ឧបករណ៍ទំនើបទាំងនេះ កំពុងជួយលើកកម្ពស់ផលិតភាព និងប្រាក់ចំណូលរបស់កសិករនៅកម្ពុជា ក៏ដូចជាជំរុញឱ្យវិស័យកសិកម្មកាន់តែមានលក្ខណៈទំនើប។ ទោះបីជាបច្ចុប្បន្នមានការអភិវឌ្ឍន៍បច្ចេកទេស និងប្រព័ន្ធស្រោចស្រពបន្ថែមយ៉ាងណាក៏ដោយ ក៏ការធ្វើស្រែអាស្រ័យទឹកភ្លៀងនៅតែជាទម្រង់សំខាន់បំផុតសម្រាប់កសិករជាច្រើននៅកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល។ មូលហេតុចម្បងមួយចំនួនបានក្លាយជាហេតុផលដែលធ្វើឱ្យរបរនេះនៅតែមានភាពលេចធ្លោ។ តំបន់ជនបទជាច្រើនមិនទាន់មានលទ្ធភាពទទួលបានប្រព័ន្ធធារាសាស្ត្រទំនើបៗ ដែលទាមទារការវិនិយោគខ្ពស់។ កសិករភាគច្រើនមានជីវភាពក្រីក្រ ហើយមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវិនិយោគលើបច្ចេកទេស ឬប្រព័ន្ធស្រោចស្រពថ្លៃៗនោះទេ។ កង្វះការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបៗទៅដល់កសិករនៅតំបន់ដាច់ស្រយាលក៏ជាបញ្ហាមួយផងដែរ។ កសិករមួយចំនួននៅតែនិយមបន្តការអនុវត្តកសិកម្មបែបបុរាណដែលធ្លាប់ធ្វើតាំងពីដូនតា។ ដូច្នេះ ការធ្វើស្រែអាស្រ័យទឹកភ្លៀងនៅតែជាជម្រើសចម្បងសម្រាប់កសិករទាំងនេះ ទោះបីជាមានហានិភ័យខ្ពស់ពីការប្រែប្រួលអាកាសធាតុក៏ដោយ។